ការរៀនសូត្រជាក្រុម និងការសហការគ្នា គឺជាកត្តាសំខាន់ដែលជួយឲ្យសិក្ខាកាមទទួលបានចំណេះដឹង និងជំនាញថ្មីៗប្រកបដោយប្រសិទ្ធភាព។ ជាពិសេសនៅក្នុង សិក្ខាសាលាអនុវត្តន៍ ដែលតម្រូវឲ្យមានការអនុវត្តជាក់ស្ដែង ការធ្វើការជាក្រុមអាចផ្តល់អត្ថប្រយោជន៍ជាច្រើន។ អត្ថប្រយោជន៍នៃការរៀនសូត្រជាក្រុមការរៀនសូត្រជាក្រុមគឺជាវិធីសាស្ត្រសិក្សាដ៏មានប្រសិទ្ធភាពមួយដែលផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសិក្សា និងជំនាញសង្គម។ វាលើកទឹកចិត្តឲ្យសិស្សានុសិស្សចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការសិក្សា។ អត្ថប្រយោជន៍ផ្នែកសិក្សានៅពេលដែលសិស្សានុសិស្សពិភាក្សាអំពីប្រធានបទណាមួយជាមួយគ្នា ពួកគេអាចផ្លាស់ប្តូរគំនិត និងទស្សនៈផ្សេងៗគ្នា។ នេះជួយឲ្យពួកគេមានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើមេរៀន។ ការធ្វើការជាក្រុមជួយឲ្យសិស្សានុសិស្សអាចដោះស្រាយបញ្ហាដែលមានភាពស្មុគស្មាញបានយ៉ាងងាយស្រួល ព្រោះពួកគេអាចរួមបញ្ចូលគំនិតច្នៃប្រឌិតរបស់គ្នាទៅវិញទៅមក។ នៅពេលដែលសិស្សានុសិស្សរៀនសូត្រជាក្រុម ពួកគេត្រូវតែពន្យល់ពីគំនិតរបស់ពួកគេទៅកាន់សមាជិកដទៃ។ ដំណើរការនេះជួយឲ្យពួកគេចងចាំមេរៀនបានល្អ។ អត្ថប្រយោជន៍ផ្នែកជំនាញទន់ការរៀនសូត្រជាក្រុមតម្រូវឲ្យសិស្សានុសិស្សមាន ជំនាញទំនាក់ទំនង ល្អ។ ពួកគេត្រូវរៀនពីរបៀបនិយាយស្តី ការស្តាប់ និងការយល់ចិត្តគ្នាទៅវិញទៅមក។ នៅក្នុងក្រុម សិស្សានុសិស្សអាចមានឱកាស អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ របស់ពួកគេ ដោយការដឹកនាំ និងសម្របសម្រួលក្រុម។ នៅពេលដែលធ្វើការជាក្រុម សិស្សានុសិស្សត្រូវរៀនពីរបៀប ដោះស្រាយជម្លោះ ដែលកើតឡើងនៅក្នុងក្រុម។ ការចែករំលែកចំណេះដឹង គឺជាដំណើរការដ៏សំខាន់មួយនៅក្នុងសង្គមមនុស្ស ដែលជួយជំរុញការអភិវឌ្ឍ និងការរីកចម្រើន។ ការចែករំលែកនេះមិនត្រឹមតែធ្វើឡើងនៅក្នុងវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងជីវិតប្រចាំថ្ងៃ ការងារ និងសហគមន៍ផងដែរ។ អត្ថប្រយោជន៍នៃការចែករំលែកចំណេះដឹងនៅពេលដែលយើងចែករំលែកចំណេះដឹង យើងនឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅពីអ្វីដែលយើងដឹងរួចហើយ។ នេះជួយពង្រឹងជំនាញ និងសមត្ថភាពរបស់យើង។ ការចែករំលែកចំណេះដឹងជួយបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ។ នៅពេលដែលយើងចែករំលែកអ្វីមួយ យើងនឹងទទួលបានការទុកចិត្ត និងការគោរពពីអ្នកដទៃ។ នៅពេលដែលយើងចែករំលែកចំណេះដឹង យើងអាចជួយអ្នកដទៃដោះស្រាយបញ្ហាដែលពួកគេកំពុងប្រឈមមុខ។ នេះជួយជំរុញការរីកចម្រើន និងការអភិវឌ្ឍសហគមន៍។ របៀបចែករំលែកចំណេះដឹងប្រកបដោយប្រសិទ្ធភាពត្រូវប្រើភាសាដែលងាយស្រួលយល់ និងមិនស្មុគស្មាញ។ នេះជួយឲ្យអ្នកដទៃអាចទទួលបានចំណេះដឹងបានយ៉ាងងាយស្រួល។ ត្រូវផ្តល់ឧទាហរណ៍ជាក់ស្ដែងដែលទាក់ទងនឹងប្រធានបទដែលអ្នកកំពុងចែករំលែក។ នេះជួយឲ្យអ្នកដទៃអាចយល់បានកាន់តែច្បាស់។ អ្នកអាចប្រើប្រាស់បច្ចេកវិទ្យាដូចជា បណ្តាញសង្គម វីដេអូ ឬ កម្មវិធីស្វ័យប្រវត្តិ ដើម្បីចែករំលែកចំណេះដឹងរបស់អ្នកទៅកាន់អ្នកដទៃ។ ត្រូវលើកទឹកចិត្តអ្នកដទៃឲ្យចូលរួមក្នុងការចែករំលែកចំណេះដឹង។ នេះជួយបង្កើតបរិយាកាសសិក្សាដែលមានភាពសប្បាយរីករាយ។ ការចែករំលែកចំណេះដឹង នៅពេលដែលធ្វើការជាក្រុម សិក្ខាកាមម្នាក់ៗអាចចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគេទៅកាន់គ្នាទៅវិញទៅមក។ នេះជួយពង្រីកការយល់ដឹង និងជំនាញរបស់សមាជិកក្រុម។ ការរៀនសូត្រពីកំហុសនៅពេលធ្វើការជាក្រុមផ្តល់ឱកាសជាច្រើនសម្រាប់យើងក្នុងការអភិវឌ្ឍខ្លួនឯង។ ហើយការ រៀនសូត្រពីកំហុស គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការនេះ។ នៅពេលដែលកំហុសកើតឡើងនៅក្នុងក្រុម វាអាចក្លាយជាបទពិសោធន៍ដ៏មានតម្លៃដែលអាចជួយឲ្យយើងរីកចម្រើនទៅមុខ។ អត្ថប្រយោជន៍នៃការរៀនសូត្រពីកំហុសក្នុងក្រុមកំហុសអាចជួយឲ្យសមាជិកក្រុមយល់ពីចំណុចខ្វះខាត និងចំណុចខ្សោយរបស់ពួកគេ។ ការវិភាគពីមូលហេតុនៃកំហុសជួយឲ្យពួកគេមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការងារដែលពួកគេកំពុងធ្វើ។ កំហុសអាចជំរុញឲ្យមាន ភាពច្នៃប្រឌិត។ នៅពេលដែលវិធីសាស្ត្រចាស់មិនដំណើរការ សមាជិកក្រុមត្រូវតែគិតរកវិធីថ្មីៗដើម្បីដោះស្រាយបញ្ហា។ ការជួបប្រទះកំហុសអាចជួយឲ្យសមាជិកក្រុមមាន ភាពរឹងមាំ ក្នុងការប្រឈមមុខនឹងបញ្ហាថ្មីៗ។ ការទទួលស្គាល់កំហុស និងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយវាអាចជួយពង្រឹង សាមគ្គីភាព នៅក្នុងក្រុម។ របៀបរៀនសូត្រពីកំហុសរឿងដំបូងដែលត្រូវធ្វើគឺ ទទួលស្គាល់កំហុស ដែលបានកើតឡើង។ មិនត្រូវបន្ទោសគ្នាទៅវិញទៅមកឡើយ ប៉ុន្តែត្រូវរួមគ្នាដើម្បីស្វែងរកដំណោះស្រាយ។ ត្រូវអង្គុយពិភាក្សាគ្នាដើម្បី វិភាគពីមូលហេតុ ដែលនាំឲ្យមានកំហុស។ តើកំហុសនោះកើតចេញពីកង្វះការយល់ដឹង ឬមកពីកង្វះជំនាញ ត្រូវរួមគ្នា ស្វែងរកដំណោះស្រាយ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីការពារកុំឲ្យកំហុសនោះកើតឡើងម្តងទៀត ត្រូវអនុវត្តនូវដំណោះស្រាយដែលបានរកឃើញ ហើយតាមដានលទ្ធផល។ ការរៀនសូត្រពីកំហុស នៅពេលដែលធ្វើការជាក្រុម សិក្ខាកាមអាចមើលឃើញពីកំហុសរបស់គ្នាទៅវិញទៅមក ហើយរៀនពីរបៀបកែតម្រូវវា។ ការជំរុញទឹកចិត្តគឺជាកត្តាដ៏សំខាន់ដែលធ្វើឲ្យការងារជាក្រុមទទួលបានជោគជ័យ។ ក្រុមមួយដែលពោរពេញទៅដោយទឹកចិត្តនិងភាពរស់រវើកអាចដោះស្រាយរាល់បញ្ហាបានយ៉ាងងាយស្រួល។ គោលការណ៍សំខាន់ៗនៃការជំរុញទឹកចិត្តមេដឹកនាំក្រុម ឬសមាជិកក្រុមគួរតែផ្ដល់មតិកែលម្អជាប្រចាំ។ ដើម្បីឲ្យសមាជិកម្នាក់ៗដឹងពីចំណុចខ្សោយនិងចំណុចខ្លាំងរបស់ពួកគេ។ មេដឹកនាំក្រុមគួរតែទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់សមាជិកក្រុម ហើយផ្ដល់ការលើកទឹកចិត្តជាប្រចាំ។ ក្រុមគួរតែមានបរិយាកាសការងារមួយដែលពោរពេញទៅដោយភាពរីករាយនិងភាពសប្បាយរីករាយ។ របៀបជំរុញទឹកចិត្តសមាជិកក្រុមក្រុមគួរតែកំណត់គោលដៅរួមគ្នា ហើយព្យាយាមសម្រេចវា។ នៅពេលដែលក្រុមអាចសម្រេចគោលដៅបាន សមាជិកក្រុមនឹងមានអារម្មណ៍ថាពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារ។ គួរតែរៀបចំសកម្មភាពកម្សាន្តដូចជាការជួបជុំគ្នា ឬការធ្វើដំណើរកម្សាន្តម្តងម្កាលដើម្បីឲ្យសមាជិកក្រុមអាចមានទំនាក់ទំនងល្អជាមួយគ្នា។ គួរតែរៀបចំប្រជុំប្រកបដោយភាពរីករាយ ដោយមានការលេងល្បែងកម្សាន្ត ឬការពិភាក្សាប្រកបដោយភាពសប្បាយរីករាយ។ ការធ្វើការជាក្រុមជួយជំរុញទឹកចិត្តដល់សមាជិកក្រុម នៅពេលដែលសមាជិកក្រុមម្នាក់មានបញ្ហា សមាជិកផ្សេងទៀតអាចជួយដោះស្រាយវាបាន។ ការសហការគ្នា គឺជាកត្តាសំខាន់ដែលជួយឲ្យសិក្ខាកាមទទួលបានចំណេះដឹង និងជំនាញថ្មីៗប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុង សិក្ខាសាលាអនុវត្តន៍។ ការធ្វើការជាក្រុមនៅក្នុងសិក្ខាសាលាអនុវត្តន៍មិនត្រឹមតែជួយឲ្យការងារមានភាពរលូនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយអភិវឌ្ឍជំនាញផ្សេងៗទៀតផងដែរ។ អត្ថប្រយោជន៍នៃការសហការគ្នាក្នុងសិក្ខាសាលាអនុវត្តន៍ សិក្ខាកាមត្រូវប្រឈមមុខនឹងបញ្ហាជាក់ស្ដែង។ ការធ្វើការជាក្រុមជួយឲ្យពួកគេអាច ដោះស្រាយបញ្ហាបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលាអនុវត្តន៍តម្រូវឲ្យមានការអនុវត្តជាក់ស្ដែង។ ការធ្វើការជាក្រុមជួយឲ្យសិក្ខាកាមអាចអនុវត្តជាក់ស្ដែងបានយ៉ាងរលូន ដោយសារពួកគេអាចជួយគ្នាទៅវិញទៅមកបាន។ សិក្ខាកាមអាចប្រើប្រាស់ធនធានរួមគ្នាដូចជា ឧបករណ៍ ឬសម្ភារៈផ្សេងៗ ដែលជួយសន្សំសំចៃពេលវេលា និងថវិកា។ របៀបបង្កើនការសហការគ្នាក្នុងសិក្ខាសាលាត្រូវបែងចែកតួនាទីឲ្យបានច្បាស់លាស់សម្រាប់សមាជិកក្រុមម្នាក់ៗ។ ឧទាហរណ៍ សមាជិកម្នាក់អាចទទួលបន្ទុកផ្នែករៀបចំសម្ភារៈ សមាជិកម្នាក់ទៀតទទួលបន្ទុកផ្នែកអនុវត្តជាក់ស្ដែង។ ត្រូវមានការ ប្រាស្រ័យទាក់ទងគ្នា ឲ្យបានទៀងទាត់ និងមានប្រសិទ្ធភាពរវាងសមាជិកក្រុម។ សមាជិកក្រុមម្នាក់ៗត្រូវ គោរពយោបល់ របស់គ្នាទៅវិញទៅមក ហើយត្រូវរកដំណោះស្រាយរួមគ្នា។ ជំនាញទន់ គឺជាសមត្ថភាពផ្ទាល់ខ្លួន ឬលក្ខណៈបុគ្គលដែលជួយឲ្យយើងអាចធ្វើការ និងទំនាក់ទំនងជាមួយអ្នកដទៃបានយ៉ាងល្អប្រសើរ។ ជំនាញទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសិក្សា និងការងារ។ ឧទាហរណ៍នៃជំនាញទន់មានដូចជា ជំនាញទំនាក់ទំនង ភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហាជាដើម។ ជំនាញទន់សំខាន់ៗ និងរបៀបអភិវឌ្ឍន៍ជំនាញទំនាក់ទំនងជំនាញនេះជួយឲ្យយើងអាចបង្ហាញគំនិត និងស្តាប់យល់ពីអ្នកដទៃបានយ៉ាងច្បាស់។ វាជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើការជាក្រុម។ របៀបអភិវឌ្ឍន៍ព្យាយាមចូលរួមក្នុងការពិភាក្សាជាក្រុមឲ្យបានញឹកញាប់។ ព្យាយាមស្តាប់អ្នកដទៃនិយាយដោយយកចិត្តទុកដាក់ មិនមែនគ្រាន់តែស្តាប់ដើម្បីតបនោះទេ។ ការសរសេរអ៊ីមែល ឬសារឲ្យច្បាស់លាស់ក៏ជាផ្នែកមួយនៃជំនាញទំនាក់ទំនងដែរ។ ភាពជាអ្នកដឹកនាំ ជំនាញនេះជួយឲ្យយើងអាចដឹកនាំក្រុមឲ្យសម្រេចបានគោលដៅរួម។ អ្នកដឹកនាំល្អ មិនមែនគ្រាន់តែជាអ្នកបញ្ជាទេ តែជាអ្នកជំរុញទឹកចិត្តក្រុមឲ្យរីកចម្រើន។ របៀបអភិវឌ្ឍន៍ស្ម័គ្រចិត្តដឹកនាំគម្រោង ឬការងារក្រុមតូចៗនៅក្នុងថ្នាក់រៀន ឬកន្លែងធ្វើការ។ ផ្តល់មតិស្ថាបនាដែលមានប្រយោជន៍ដល់មិត្តរួមការងារ។ ការដោះស្រាយបញ្ហាជំនាញនេះជួយឲ្យយើងអាចរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅពេលជួបបញ្ហា។ របៀបអភិវឌ្ឍន៍ព្យាយាមវិភាគបញ្ហាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងរកដំណោះស្រាយ។ កុំខ្លាចក្នុងការសាកល្បងដំណោះស្រាយថ្មីៗ។ ការធ្វើការជាក្រុមជំនាញនេះជួយឲ្យយើងអាចធ្វើការជាមួយអ្នកដទៃបានយ៉ាងរលូន។ របៀបអភិវឌ្ឍន៍ ព្យាយាមធ្វើការជាមួយក្រុមដែលសមាជិកមានលក្ខណៈខុសៗគ្នា។ ផ្តល់ការគាំទ្រដល់មិត្តរួមក្រុម។ ការធ្វើការជាក្រុមទាមទារ ជំនាញទំនាក់ទំនង ល្អ។ សិក្ខាកាមត្រូវរៀនពីរបៀបទំនាក់ទំនង និងយល់ចិត្តគ្នាទៅវិញទៅមក។ សមាជិកក្រុមម្នាក់ៗអាចមានឱកាស អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ របស់ពួកគេ។ នៅពេលដែលធ្វើការជាក្រុម សិក្ខាកាមត្រូវរៀនពីរបៀប ដោះស្រាយជម្លោះ ដែលកើតឡើងនៅក្នុងក្រុម។